ផ្លែមាក់ប្រាងទទួលបានការពេញនិយមយ៉ាងខ្លាំងពីប្រជាជនកម្ពុជាដោយសារតែរសជាតិដ៏ប្លែក និងទាក់ទាញរបស់វា។ រសជាតិរបស់ផ្លែនេះមានលក្ខណៈផ្អែមលាយជូរ ហើយពេលខ្លះក៏មានរសជាតិចត់បន្តិច ដែលធ្វើឲ្យវាខុសប្លែកពីផ្លែឈើដទៃទៀត។ លើសពីនេះទៅទៀត ផ្លែមាក់ប្រាងងាយស្រួលរកទិញ ហើយតម្លៃក៏សមរម្យផងដែរ។ ជាពិសេសក្នុងរដូវកាលរបស់វា ដែលធ្វើឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចទិញយកមកបរិភោគបាន។ ក្រៅពីបរិភោគផ្ទាល់ ផ្លែមាក់ប្រាងក៏អាចយកមកធ្វើជាគ្រឿងផ្សំក្នុងមុខម្ហូបមួយចំនួនដូចជាញាំ ដែលកាន់តែបង្កើនការពេញនិយមរបស់វា។ កត្តាទាំងអស់នេះហើយទើបធ្វើឲ្យផ្លែមាក់ប្រាងក្លាយជាផ្លែឈើមួយដែលប្រជាជនកម្ពុជាចូលចិត្ត។ ចំណែក ផ្លែមាក់ប្រេងត្រូវបានប្រជាជនកម្ពុជាទទួលស្គាល់ និងពេញនិយមយ៉ាងខ្លាំង ដោយសារតែកត្តាជាច្រើនដែលធ្វើឲ្យវាមានភាពលេចធ្លោជាងផ្លែឈើដទៃ។ ហេតុផលសំខាន់ៗដែលធ្វើឲ្យផ្លែនេះល្បីល្បាញគឺ រសជាតិដ៏ពិសេស និងប្លែក របស់វា។ ដែលមានផ្លែខ្លះ មានលក្ខណៈផ្អែមលាយជូរ ហើយពេលខ្លះក៏មានរសជាតិចត់បន្តិចនៅចុងអណ្តាត ។ ក្រៅពីរសជាតិ ភាពងាយស្រួលក្នុងការរកទិញក៏ជាកត្តាមួយដ៏សំខាន់ផងដែរ ដោយសារតែផ្លែមាក់ប្រេងមានដាំដុះច្រើនក្នុងស្រុក ហើយមានលក់យ៉ាងច្រើនកុះករនៅតាមទីផ្សារទូទៅ ជាពិសេសក្នុងរដូវកាលរបស់វា។ លើសពីនេះទៅទៀត តម្លៃសមរម្យ របស់វាអនុញ្ញាតឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចទិញយកមកបរិភោគបាន។ មិនតែប៉ុណ្ណោះ ផ្លែមាក់ប្រេងក៏អាចយកទៅធ្វើជាគ្រឿងផ្សំនៅក្នុងមុខម្ហូបប្រចាំថ្ងៃបានផងដែរ ដូចជា ញាំ ដែលធ្វើឲ្យវាកាន់តែមានប្រយោជន៍ និងបង្កើនការពេញនិយមពីសំណាក់ប្រជាជន។ រដូវកាលដ៏ល្អបំផុតសម្រាប់ការទទួលទានផ្លែមាក់ប្រេងមាក់ប្រាងនៅកម្ពុជា គឺចាប់ផ្ដើមពី ចុងខែមីនា រហូតដល់ខែឧសភា។ នៅអំឡុងពេលនេះ ផ្លែមាក់ប្រាងមានភាពទុំល្អ មានរសជាតិផ្អែមឆ្ងាញ់ ហើយតម្លៃក៏មានលក្ខណៈសមរម្យផងដែរ។ ការផលិតផ្លែមាក់ប្រាងច្រើនបំផុតគឺនៅក្នុងខែមេសា ដែលជាពេលវេលាដែលយើងឃើញផ្លែមាក់ប្រាងលក់យ៉ាងច្រើនកុះករនៅតាមទីផ្សារទូទាំងប្រទេស។ នៅមុន និងក្រោយរដូវកាលនេះ ផ្លែមាក់ប្រាងក៏អាចមានដែរ ប៉ុន្តែមានចំនួនតិចតួច ហើយអាចមានតម្លៃថ្លៃជាង។ សម្រាប់អ្នកដែលចូលចិត្តផ្លែឈើនេះ គឺអាចទិញទទួលទានបានគ្រប់រដូវកាល ប៉ុន្តែដើម្បីទទួលបានរសជាតិល្អ និងតម្លៃសមរម្យ គឺត្រូវរង់ចាំរហូតដល់រដូវកាលរបស់វាចូលមកដល់។ ប្រទេសកម្ពុជាមានលក្ខខណ្ឌអាកាសធាតុ និងដីធ្លីដ៏អំណោយផលសម្រាប់ការដាំដុះដំណាំត្រូពិចជាច្រើនប្រភេទ ក្នុងនោះក៏មានផ្លែមាក់ប្រាងផ្លែមាក់ប្រេងផងដែរ។ អាកាសធាតុក្តៅសើម និងការមានរដូវវស្សាច្បាស់លាស់ គឺជាកត្តាចម្បងដែលជួយឱ្យដើមមាក់ប្រាងលូតលាស់បានយ៉ាងល្អ និងផ្តល់ទិន្នផលខ្ពស់។ ផ្ទុយពីការយល់ច្រឡំថាផ្លែនេះសុទ្ធតែនាំចូល តាមពិតទៅផ្លែមាក់ប្រាងដែលចរាចរណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជាភាគច្រើនគឺបានមកពីការដាំដុះនៅក្នុងស្រុក។ តំបន់មួយចំនួនដូចជា ខេត្តកំពង់ចាម និង ខេត្តកំពង់ធំ ត្រូវបានគេស្គាល់ថាជាកន្លែងដែលកសិករដាំដុះផ្លែនេះច្រើនជាងគេ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងប្រទេស។ ការដាំដុះក្នុងស្រុកនេះមិនត្រឹមតែជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនប្រាក់ចំណូលជូនដល់កសិករ និងជំរុញសេដ្ឋកិច្ចក្នុងវិស័យកសិកម្មផងដែរ។ ផ្លែមាក់ប្រាង និងផ្លែមាក់ប្រេង ត្រូវបានគេយល់ច្រឡំថា ជាឈ្មោះផ្លែឈើតែមួយ តែការពិតផ្លែមាក់ប្រាង និងផ្លែមាក់ប្រេងគឺជា ផ្លែឈើ២ប្រភេទស្រដៀងគ្នា។ ដោយមាក់ប្រេងនិងមាក់ប្រាងគឺសុទ្ធតែជាឈ្មោះផ្លែឈើដែលមានរូបរាងស្រដៀងគ្នា តែខុសតែរសជាតិ ដោយមាក់ប្រេងមានរសជាតិជូរ និងមាក់ប្រាងមានរសជាតិផ្អែម។ សម្រាប់់ដើមរបស់ផ្លែមាក់ប្រេងមានស្លឹកធំៗជាងស្លឹកផ្លែមាក់ប្រាង តែផ្លែតូចជាងមាក់ប្រាង។ ហើយផ្លែនេះច្រើនមានសម្បូរនៅព្រៃភ្នំ ដោយអន្លើក្នុងខែត្រកំពត ដែលអ្នកស្រុកកំពតហៅថា មាក់ប្រិង។ ចំណែកដើមរបស់ផ្លែមាក់ប្រាងវិញ មានស្លឹកស្រដៀងនឹងស្លឹកស្វាយតែតូចជាង។ នៅចុងស្រួចៗផ្លែខ្ចីមានរសជាតិជូរ លុះដល់ទុំមានសម្បុរលឿង សម្រាប់បរិភោគ ។ ផ្លែនេះ ខ្លះមានរសជាតិផ្អែម ច្រើនសម្បូរនៅខេត្តបាត់ដំបងដែលគេដាំជាដំណាំស្រុក។